ខេត្តប៉ៃលិន ស្ថិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ត្រូវជាភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា និងមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ ខេត្តប៉ៃលិនក៍ជាតំបន់ដែលល្បីល្បាញដោយសារភូមិសាស្ត្រសម្បូរត្បូង និងមានប្រវត្តិសាស្រ្តគួរឲ្យចាប់អារម្មណ៍។ ថ្វីត្បិតជាខេត្តតូចមួយ ប៉ុន្តែប៉ៃលិនក៏មានកន្លែងកម្សាន្ត និងទស្សនីយភាពជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ។ វត្តភ្នំយ៉ាតមានទីតាំងស្ថិតនៅលើកំពូលភ្នំយ៉ាត ក្នុងក្រុងប៉ៃលិន ហើយត្រូវបានគេចាត់ទុកថា ជានិមិត្តរូបមួយរបស់ក្រុងប៉ៃលិនដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសកម្ពុជា។ វត្តភ្នំយ៉ាត ត្រូវបានកសាងឡើងនៅក្នុងចន្លោះឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០០០ នៅបរិវេនវត្តភ្នំយ៉ាត មានកាំជណ្តើរចំនួន២៤៤កាំ រាប់ចាប់ពីមាត់ទ្វាររហូតដល់កនែ្លងកសាងវិហារនៅលើកំពូលភ្នំ។ បច្ចុប្បន្ននេះនៅលើកំពូលភ្នំយ៉ាតមានព្រះវិហារមួយ និងមានដើមឈើដែលគេដាំចំនួនប្រមាណ ៥៤០ដើម។ នៅខាងមុខវិហារនោះ មានចេតិយមួយកនែ្លង ដែលគេអះអាងថាជាចេតិយរបស់នាងឃុននារី ដែលជាឈ្មោះតួឯកដែលគេធ្លាប់ ឭនៅក្នុងរឿងប្រលោមលោកកុលាបប៉ៃលិន។ មកដល់ពេលនេះនៅតែមិនមានអំណះអំណាងណាមួយពិតប្រាកដ អំពីចេតិយរបស់នាងឃុននារីនៅលើកំពូលភ្នំខាងមុខវិហារនោះឡើយ។ ក្រៅពីនោះមានអាស្រមរបស់លោកយាយយ៉ាតដែលគេជឿថា ជាម្ចាស់ស្រុកដើមមួយរូបនៅប៉ៃលិន។ ភ្នំកុយ ជាតំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ព្រៃប្រឹក្សា និងទឹកស្ទឹងមានលក្ខណៈធម្មជាតិពិតៗ។ ភ្នំកុយ មានកម្ពស់ល្មមអាចឡើងបាន ហើយផ្តល់នូវបទពិសោធន៍ធម្មជាតិដ៏ស្រស់ស្រាយបរិសុទ្ធ។ ភ្ញៀវទេសចរអាចឡើងភ្នំដើម្បីគយគន់ព្រៃឈើ ស្វែងយល់ពីជីវៈចម្រុះ និងរីករាយនឹងខ្យល់អាកាសបរិសុទ្ធ។ តំបន់ភ្នំកុយមានចម្ងាយប្រមាណ ២០ គីឡូ ម៉ែត្រ ពីក្រុងប៉ៃលិន។ យើងអាចធ្វើដំណើរតាមផ្លូវស្ទឹងកាច់ ដែលស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបាន។ តំបន់នេះសម្បូរទៅដោយដើមឈើវល្លិ៍ធំៗសម្រាប់ឱ្យអ្នកទេសចរសម្រាកលំហែបាន។ រីឯ អូរតាវ៉ៅ គឺជាអូរធម្មជាតិមួយដែលល្បីល្បាញសម្រាប់ឱ្យភ្ញៀវទេសចរ ងូតទឹកលេងនិងលំហែអារម្មណ៍បាន។ ទីនេះមានទឹកថ្លាត្រជាក់ស្រស់ស្រាយដែលហូរចុះពីលើភ្នំ ហើយហ៊ុំព័ទ្ធដោយដើមឈើធំៗ។ ភ្ញៀវទេសចរអាចទៅជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ ដើម្បីបោះតង់ លេងកន្សាន្ត និងរីករាយជាមួយបរិយាកាសធម្មជាតិ។ ចំណែក រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ» ដែលស្ថិតក្នុងទឹកដីនៃខេត្តប៉ៃលិន កំពុងមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងកុះករ។ រមណីយដ្ឋានជាតំបន់ដ៏ស្រស់បំព្រង ដែលជាការពេញចិត្តខ្លាំងសម្រាប់ប្រភេទភ្ញៀវទេសចរធម្មជាតិ។ តំបន់ធម្មជាតិមានទីតាំងស្ថិតនៅភាគខាងលិច នៃដែនដីសុវណ្ណភូមិ ដែលមានទឹកធ្លាក់រហូតដល់ទៅ៧ជាន់។ វាស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។ ចំពោះ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ ។ លើសពីនេះ មានជ្រោះទឹកហូរធ្លាក់បែកផ្កាត្រែងលើល្បាក់ថ្មដាយ៉ាងខ្ពស់ មានខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង។ មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងយ៉ាងសប្បាយរីករាយក្រៃលែង។ បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឲ្យមានកន្លែងអង្គុយលេងជាច្រើន មានកញ្ចុះអង្គុយ ហើយអាហារលក់ដូរមិនថ្លៃនោះទេ។ ជាមួយគ្នានេះដែរ មានកន្លែងចតយានយន្ត ដោយមានសន្តិសុខយាមកាមយ៉ាងល្អ មិនព្រួយបារម្ភពីការបាត់បង់ឡើយ។ ដើម្បីទៅដល់រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ។ ហើយឡើងទៅប្រមាណជា ១០០ម៉ែត្រទៀត គេនឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំងនៃ«ទឹកធ្លាក់ភ្នំខៀវ» ត្រង់ម្ដុំផ្លូវបំបែកភូមិកូនខ្លុងពីខាងឆ្វេងដៃ ។ គេក៏ត្រូវជិះបត់ចូលផ្លូវបំបែកភូមិកូនខ្លុងពីខាងឆ្វេងដៃ ទៅប្រមាណ ៧គីឡូម៉ែត្រទៀត ទើបដល់រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ»។ ខេត្តប៉ៃលិនជាខេត្តដែលល្បីថា សម្បូរធនធានរ៉ែត្បូងធម្មជាតិមានតម្លៃទាំងនៅក្នុងប្រវត្តិសាស្ត្រ និងរឿងប្រលោមលោក។ ភ្ញៀវទេសចរទៅខេត្តប៉ៃលិនអាចស្វែងយល់ពីប្រវត្តិសាស្រ្តនៃការជីកត្បូង ដោយផ្ទាល់តាមរយៈសម្មភាពជាក់ស្តែងតាមតំបន់។ ម៉្យាងទៀតភ្ញៀវក៏អាចយល់ដឹងពីប្រពៃណីការជីកត្បូងតាំងបុរាណនិងឱបករណ៍សម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃទៀតផង។ ទីនេះក៏មានលក់ត្បូងធម្មជាតិជាច្រើនប្រភេទ ដែលភ្ញៀវអាចទិញទុកជាវត្ថុអនុស្សាវរីយ៍ និងបង្កើនការលក់ផលិតផលក្នុងស្រុក។ ផ្សារប៉ៃលិន ជាសកម្មភាពពាណិជ្ជកម្មក្នុងខេត្ត ដែលទាក់ទាញអ្នកវិនិយោគមកទស្សនា ដែលអាចនាំឱ្យសេដ្ធកិច្ចរីកចម្រើនឆាប់រហ័ស។ នៅទីនេះ អ្នកអាចរកទិញបាននូវផលិតផលក្នុងស្រុក ផ្លែឈើស្រស់ៗ ម្ហូបអាហារប្លែកៗ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ការដើរលេងផ្សារក៏ជាឱកាសមួយដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅតំបន់អតីតសមរភូមិមួយចំនួននៅប៉ៃលិនក៏បានក្លាយជាកន្លែងដែលរកប្រាក់ចំណូលរបស់ប្រជាពលរដ្ធពីភ្ញៀវទេសចរចូលទស្សនាកម្សាន្តផងដែរ។ ទីតាំងខ្លះអាចជាសារមន្ទីរខ្នាតតូច ឬកន្លែងរំលឹកដល់សោកនាដកម្មដែលបានកើតឡើង។ ការទស្សនាតំបន់ទាំងនេះអាចផ្តល់នូវទស្សនៈវិស័យថ្មីមួយអំពីប្រវត្តិសាស្រ្តរបស់កម្ពុជា។ សរុបមក ខេត្តប៉ៃលិន ទោះបីជាខេត្តតូចមួយនៅភាគខាងលិចនៃប្រទេសកម្ពុជាក៏ដោយ ក៏សម្បូរទៅដោយកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍និងចង់ទៅទស្សនាសិក្សាស្វែងយល់ដែរ។ ម្យ៉ាងទៀត វាក៏បានលាយឡំគ្នារវាងសម្រស់ធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌។ វាបានផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ដ៏ប្លែកហើយគួរឱ្យចងចាំ ដែលស័ក្តិសមសម្រាប់អ្នកសិក្សាបុរាណវិទ្យា ឫអ្នកចូលចិត្តផ្សងព្រេងបែបធម្មជាតិនិងវប្បធម៌។